សុភាសិត «គូព្រេងមិនព្រាត់» គឺជាជំនឿ និងជាទស្សនៈបែបបុរាណខ្មែរ ដែលនិយាយអំពីវាសនានៃសេចក្ដីស្នេហា និងការជួបគ្នារវាងមនុស្សពីរនាក់។ សុភាសិតនេះចង់មានន័យថា បើមនុស្សពីរនាក់ជាគូនឹងគ្នា ទោះបីមានឧបសគ្គយ៉ាងណាក៏គង់នឹងបានជួបគ្នាវិញ។ ពាក្យថា «គូព្រេង» សំដៅលើមនុស្សពីរនាក់ដែលមាននិស្ស័យ ឬវាសនាចារមកឱ្យរស់នៅជាមួយគ្នា។ ពាក្យថា «មិនព្រាត់» មានន័យថា មិនបែកបាក់ មិនឃ្លាតឆ្ងាយ ឬត្រូវតែត្រលប់មកជួបជុំគ្នាវិញជានិច្ច។ សុភាសិតនេះបង្ហាញពីជំនឿលើ «កម្មផល» និង «ព្រហ្មលិខិត» ក្នុងការកំណត់ជោគវាសនាមនុស្ស។ វាផ្ដល់ក្ដីសង្ឃឹមដល់អ្នកដែលកំពុងជួបការលំបាកក្នុងសេចក្ដីស្នេហា ឱ្យមានចិត្តអត់ធ្មត់។ ទោះបីជាត្រូវឃ្លាតឆ្ងាយពីគ្នាដោយចម្ងាយផ្លូវ ក៏កម្លាំងនិស្ស័យនឹងទាញឱ្យមកជួបគ្នាវិញ។ សុភាសិតនេះពន្យល់ថា ស្នេហាពិតមិនអាចរារាំងពីសំណាក់អ្នកដទៃ ឬកាលៈទេសៈឡើយ។ ការជួបគ្នាដែលហៅថាគូព្រេង ជារឿយៗកើតឡើងដោយមិនបានគ្រោងទុកជាមុន។ ទោះបីខំប្រឹងរត់គេចពីគ្នា បើជាគូនឹងគ្នាហើយ ក៏គង់តែនឹងប្រទះគ្នាម្តងទៀត។ សុភាសិតនេះក៏បង្រៀនឱ្យមនុស្សមានចិត្តស្មោះត្រង់ រង់ចាំគូគ្រងពិតប្រាកដរបស់ខ្លួន។ មនុស្សចាស់បុរាណច្រើនប្រើពាក្យនេះ ដើម្បីលួងលោមយុវជនដែលខូចចិត្តរឿងស្នេហា។ វាបង្ហាញថាសេចក្ដីស្នេហាខ្លះ ត្រូវបានកំណត់មកតាំងពីជាតិមុនមកម៉្លេះ។ ការដែលមនុស្សពីរនាក់អាចរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង ត្រូវបានគេហៅថាគូព្រេង។ សុភាសិតនេះសង្កត់ធ្ងន់លើពាក្យថា «និស្ស័យ» ដែលជាកម្លាំងរុញច្រានឱ្យជួបគ្នា។ ទោះបីមានអ្នកទីបីចង់បំបែកបំបាក់ ក៏មិនអាចបំបែកគូព្រេងពិតប្រាកដបានដែរ។ វាជាការដាស់តឿនឱ្យយើងឈប់ខ្វល់ខ្វាយហួសហេតុ រឿងស្វែងរកគូស្រឡាញ់។ នៅពេលដល់ពេលវេលាសមស្រប គូព្រេងនឹងលេចមុខមកដោយឯកឯង។ ការព្រាត់ប្រាសគ្នាត្រឹមមួយរយៈពេលខ្លី អាចគ្រាន់តែជាការល្បងចិត្តនៃវាសនា។ សុភាសិតនេះជួយឱ្យមនុស្សរស់នៅដោយក្ដីសន្តិភាពក្នុងចិត្ត ចំពោះរឿងគូស្រករ។ គូព្រេងពិតប្រាកដ តែងតែមានចរិតលក្ខណៈ ឬចិត្តគំនិតប្រហាក់ប្រហែលគ្នា។ វាជាជំនឿដែលចាក់ឫសជ្រៅក្នុងវប្បធម៌ និងអក្សរសិល្ប៍ខ្មែរជាច្រើនជំនាន់។ រឿងរ៉ាវស្នេហាក្នុងរឿងព្រេងបុរាណភាគច្រើន តែងតែយកសុភាសិតនេះជាគោល។ ការមិនព្រាត់ សំដៅលើភាពជាប់លាប់នៃចំណងអាពាហ៍ពិពាហ៍។ វាបង្រៀនឱ្យយើងចេះឱ្យតម្លៃលើមនុស្សដែលនៅក្បែរខ្លួន ដែលវាសនាបានផ្ដល់ឱ្យ។ ពេលខ្លះការជួបគ្នាដោយចៃដន្យបំផុត គឺជាការចាប់ផ្ដើមនៃគូព្រេង។ សុភាសិតនេះមិនមែនបង្រៀនឱ្យយើងអង្គុយចាំវាសនាដោយមិនធ្វើអ្វីសោះនោះទេ។ វាគ្រាន់តែជាការរំលឹកថា បើអ្វីជារបស់យើង វានឹងក្លាយជារបស់យើងនៅថ្ងៃណាមួយ។ សរុបមក «គូព្រេងមិនព្រាត់» គឺជាពាក្យស្លោកនៃក្ដីជឿជាក់លើភក្តីភាព និងវាសនាស្នេហា។